បន្លែជ្រក់ឬបន្លែត្រាំដែលមានដូចជាត្រសក់ត្រាំ ឆៃប៉ូវ ស្ពៃជ្រក់ គឺជាអាហារដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាដែលប្រជាជនបរិភោគស្ទេីរតែជារៀងរាល់ថ្ងៃ។ វាត្រូវបានគេធ្វើឡើងដោយការយកបន្លែមកត្រាំមានដូចជា ត្រសក់ ឆៃប៉ូវ ស្ពៃជាដេីម ដែលបន្លែទាំងនេះគេនិយមធ្វេីសម្រាប់បរិភោគ។ ហេីយការត្រាំការធ្វើបន្លែជ្រក់ទាំងនេះជាវិធីមួយ ដេីម្បីរក្សាទុកអាហារបែបបុរាណតាមដំណើរធម្មជាតិ ដោយយកបន្លែទៅត្រាំឬទៅប្រឡាក់ផ្អាប់ជាមួយគ្រឿងទេសផ្សេងៗ។ បេីនិយាយពីត្រសក់ជ្រក់យេីងអាចបរិភោគជាមួយបាយ សាច់អាំង ត្រីអាំងនិងជាមួយអាហារបានជាច្រេីនទៀត។ ចំពោះត្រសក់ជ្រក់ដែលប្រជាជននិយមបរិភោគ យេីងត្រូវការគ្រឿងផ្សំដូចជា ត្រសក់ ខ្ទឹមសបកសំបករួច ទឹកត្រី អំបិល ប៊ីចេង ស្ករ ម្ទេសទៅតាមចំណូលចិត្ត។ ចំណែកឯរបៀបធ្វេីវិញ យេីងត្រូវលាងត្រសក់ជាមួយទឹកឱ្យបានស្អាតហេីយកាត់ក្បាលកាត់គល់ចេញ រួចដាក់ឱ្យស្ងួតទឹក។ បន្ទាប់មកដាក់ឆ្នាំង ហេីយកូរស្ករ រហូតឡើងពណ៌ក្រហមក្រម៉ៅ។ ក្រោយមកដាក់ទឹក អំបិល ប៊ីចេងចូលកូរវាឱ្យរលាយចូលគ្នា រួចបិទគម្របទុកឱ្យវាពុះបន្តិច រួចបិទភ្លើងទុកឱ្យវាក្តៅអ៊ុនៗ។ រៀបត្រសក់ ម្ទេស និង ខ្ទឹមស ដាក់ក្នុងក្រឡកែវ រួចចាក់ទឹកដែលដាំមុននេះចូល។ ជំហានចុងក្រោយ ទុកឱ្យវាត្រជាក់បន្តិច ចាំបិទគ្របទុក រងចាំរយ:ពេលមួយថ្ងៃអាចញាំបាន ហើយអាចរក្សាទុកក្នុងទូរទឹកកកបាន។